ណែមខេត្តក្រចេះ គឺជាមុខម្ហូបដ៏ល្បីល្បាញមួយ ដែលជាផលិតផលធ្វើដោយដៃដ៏ប៉ិនប្រសប់របស់ប្រជាជនក្នុងតំបន់។ ណែមនេះមិនត្រឹមតែជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌របស់ខេត្តទៀតផង។ ឈ្មោះ “ណែមក្រចេះ” មានប្រភពចម្បងពីខេត្តក្រចេះ ដែលជាខេត្តមួយនៅភាគឦសានខាងជើងនៃប្រទេសកម្ពុជា។ នេះជាភាពសម្គាល់នៃសិប្បកម្មម្ហូបដ៏ល្បីមួយ ដែលមានទំនៀមទម្លាប់ធ្វើដោយដៃជាលក្ខណៈគ្រួសារឬក៏ជាសហគ្រាសខ្នាតតូចឬកណ្ដាលក្នុងតំបន់។ វាស្រដៀងនឹងណែមស្វាយរៀង ប៉ុន្តែណែមក្រចេះគេនិយមប្រើសាច់។ រសជាតិដ៏ពិសេសរបស់ណែមក្រចេះ បានធ្វើឱ្យអ្នកដែលបានភ្លក់ម្ដងហើយម្ដងទៀត ចង់ញ៉ាំមិនចេះឆ្អែត។ វាមានប្រវត្តិយូរលង់ណាស់មកហើយ ហើយបានក្លាយទៅជាចំណីអាហារដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដំណើរការនៃការធ្វើណែមគឺមានភាពស្មុគស្មាញ និងតម្រូវឱ្យមានភាពអត់ធ្មត់ខ្ពស់។ ការជ្រើសរើសវត្ថុធាតុដើមមានសារៈសំខាន់ណាស់ក្នុងការផលិតណែមដែលមានគុណភាព។ សាច់ជ្រូកដែលគេប្រើប្រាស់ត្រូវតែជាសាច់ស្រស់ ល្អឥតខ្ចោះ និងគ្មានជាតិខ្លាញ់ច្រើនពេក។ ជាធម្មតា គេប្រើប្រាស់សាច់ភ្លៅ ឬសាច់ត្រគាក ដើម្បីឱ្យណែមមានសភាពទន់ល្មើយ។ ក្រៅពីសាច់ជ្រូក គេក៏ប្រើប្រាស់ស្បែកជ្រូកឆ្អិនហាន់ល្អិតៗផងដែរ។ គ្រឿងផ្សំសំខាន់ៗផ្សេងទៀតរួមមាន ខ្ទឹមស ម្ទេស ស្ករ អំបិល និងបាយស។ បាយសដែលប្រើ គឺត្រូវតែជាបាយដែលបានធ្វើឱ្យត្រជាក់ ដើម្បីជួយឱ្យណែមមានជាតិជូរឆ្ងាញ់។ ការលាយគ្រឿងផ្សំទាំងអស់នេះ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងតាមក្បួនខ្នាតច្បាស់លាស់។ របៀបធ្វើណែមក្រចេះ គឺទាមទារនូវភាពប៉ិនប្រសប់ និងបទពិសោធន៍។ ការរក្សាទុកក្នុងកន្លែងត្រជាក់ និងស្ងួត គឺជារឿងសំខាន់ណាស់ ដើម្បីធានាបាននូវគុណភាពរបស់ណែម។ ណែមក្រចេះមានរសជាតិជូរអែម ប្រៃ និងហឹរតិចៗ លាយឡំគ្នានឹងក្លិនឈ្ងុយនៃខ្ទឹមសនិងម្ទេស ធ្វើឱ្យណែមនេះកាន់តែមានភាពទាក់ទាញ។ ណែមក្រចេះអាចបរិភោគបានដោយផ្ទាល់ឬយកទៅចៀន បំពង ឬអាំងក៏បាន។ ជាធម្មតា គេនិយមញ៉ាំណែមជាមួយបន្លែស្រស់ដូចជា សាលាដ ត្រសក់ ជីនាងវង និងទឹកត្រីកោះកុង ដែលរសជាតិរបស់វាពិតជាឆ្ងាញ់ពិសា ហើយអាចធ្វើឱ្យអ្នកញ៉ាំជាប់ចិត្ត។ ណែមក្រចេះ មិនត្រឹមតែជាអាហារសម្រន់ប៉ុណ្ណោះទេ ថែមទាំងជាមុខម្ហូបដ៏ពេញនិយមសម្រាប់ទទួលភ្ញៀវ និងក្នុងពិធីជប់លៀងផ្សេងៗទៀតផងដែរ។ វាជាផលិតផលសហគមន៍ដែលជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តក្រចេះយ៉ាងច្រើន។